ក្រសែភ្នែក គឺប្រៀបដូចជាកញ្ចក់ឆ្លុះបញ្ចាំងពីមនុស្សម្នាក់ៗ ហើយការប្រើប្រាស់ក្រសែភ្នែកនៅក្នុងការសន្ទនាគឺសំខាន់ណាស់។ រាល់ការសន្ទនាអ្នកគួរតែសម្លឹងភ្នែកគ្នា ដើម្បីបង្ហាញថាអ្នកកំពុងស្តាប់ និងផ្ចង់អារម្មណ៌យ៉ាងយកចិត្តទុកដាក់។ នៅក្នុងនោះដែរ ការសម្លឹងមើលត្រង់ភ្នែកគឺជាការសម្លឹងចង់ដឹងថាអ្នកកំពុងយកចិត្តទុកដាក់ គោរពពួកគេ និងមានទំនុកចិត្តឬអត់។ ដូចដែលបាននិយាយ ក្រសែភ្នែក គឺប្រៀបដូចជាកញ្ចក់ឆ្លុះបញ្ចាំងពីមនុស្សម្នាក់ៗ ពេលខ្លះគេមើលទៅក្នុងភ្នែកនរណាម្នាក់ ដើម្បីចង់ដឹងថា តើអ្នកនិយាយពាក្យពិត ឬ មិនពិត។ ទោះជាយ៉ាងណាក៏ដោយ ការសម្លឹងមើលទៅនរណាម្នាក់ខ្លាំងពេក ក៏អាចបណ្តាលឱ្យគេមានអារម្មណ៍ថាមិនស្រួល ឬ មានភាពគំរាមកំហែងដែរ។ ជាពិសេស ការងាកសំឡឹងទៅឆ្ងាយ ក៏អាចជួយអោយយើងកាត់បន្ថយភាពតានតឹង និងបង្ហាញពីការគិតពិចារណានៅក្នុងការសន្ទនាដែរ។ ម្យ៉ាងទៀត វាជារឿងធម្មតា ហើយក៏ត្រូវបានគេយកមកប្រើប្រាស់នៅពេលដែលកំពុងគិតអំពីអ្វីមួយមុននឹងនិយាយឆ្លើយតបទៅកាន់អ្នកម្ខាងទៀតផងដែរ។ ចំណែកឯ ទិសដៅនៃក្រសែភ្នែកវិញ គឺនៅពេលអ្នកដែលកំពុងនិយាយសម្លឹងមើលទៅចំភ្នែកអ្នកកំពុងស្តាប់។ វាក៏អាចជួយបង្ហាញឱ្យពួកគេមានអារម្មណ៍ថាអ្នកដែលកំពុងនិយាយគឺសំដៅទៅកាន់ពួកគេផ្ទាល់ដែរ។